ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៤ ឧសភា។ នៅថ្ងៃទី១៤ ឧសភា នេះ មិនត្រឹមតែជាថ្ងៃកំណើតរបស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏វិសេសវិសាលមួយដែលឆ្លុះបញ្ចាំងពី ចំណងសាមគ្គីភាព ភក្ដីភាព និងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ របស់ប្រជារាស្ត្រខ្មែរចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈ។ ការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ គឺពោរពេញទៅដោយ បរិយាកាសរីករាយ ឱឡារិក និងការដឹងគុណ ដែលសាយភាយទូទាំងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានបង្រួបបង្រួមដួងចិត្តប្រជារាស្ត្រខ្មែរគ្រប់និន្នាការ ឲ្យងាកមករក និមិត្តរូបតែមួយគត់នៃឯកភាពជាតិ គឺព្រះមហាក្សត្រ។ នៅទូទាំងប្រទេសកម្ពុជា រួមទាំងស្ថាប័នរដ្ឋ ឯកជន វត្តអារាម និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមអបអរសាទរព្រះរាជពិធីនេះ។ នេះជាពេលវេលាមួយសម្រាប់ប្រជាជាតិទាំងមូលបង្ហាញពី សាមគ្គីភាព ភាពស្មោះត្រង់ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះ ព្រះមហាក្សត្រដែលជាម្លប់ដ៏ត្រជាក់ ជានិមិត្តរូបនៃឯកភាពជាតិ និងជាព្រះប្រមុខរដ្ឋ។។ ក្នុងថ្ងៃនោះដែរ ពលរដ្ឋគ្រប់រូប បានរួមគ្នាអបអរសាទរ ដោយបង្ហាញថាព្រះមហាក្សត្រគឺជាអ័ក្សបណ្ដុំនៃសាមគ្គីភាពរបស់ជាតិ។ ប្រជាជនខ្មែរទាំងមូលបានរម្លឹកនូវព្រះរាជគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ក្នុងការលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិ និងប្រជារាស្ត្រជាទីស្រឡាញ់។ ព្រះអង្គមិនត្រឹមតែជាព្រះប្រមុខរដ្ឋប៉ុណ្ណោះទេ តែជា "បិតា" នៃប្រជាជាតិទាំងមូល។ តាមរយៈពិធីនេះ ប្រជាជនបានបង្ហាញនូវការគោរពចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព វឌ្ឍនភាព និងភាពរុងរឿង។ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ គឺមានការរៀបចំយ៉ាងយកចិត្តទុកដាក់ និងសម្បូរបែបនៅទូទាំងប្រទេស។ ហើយអ្វីដែលជាបេះដូងនៃព្រះរាជពិធីនេះគឺ ព្រះមហាក្សត្រផ្ទាល់ ទ្រង់តែងតែយាងចូលរួមក្នុងពិធីសាសនាបែបព្រះពុទ្ធសាសនាដ៏ធំមួយដែលប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង។ ព្រះសង្ឃជាច្រើនរយអង្គត្រូវបាននិមន្តមកសូត្រធម៌ឧទ្ទិសពរជ័យថ្វាយព្រះពរព្រះអង្គឲ្យបាន ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ និងព្រះរាជកិច្ចបានសម្រេចផលល្អបរិបូរណ៍។ ចំពោះ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងឥស្សរជនសំខាន់ៗ ក៏យាង និងចូលរួមក្នុងពិធីនេះដែរ។ ក្នុងឱកាសដ៏មង្គលនេះ ព្រះមហាក្សត្រតែងតែយាងចុះសួរសុខទុក្ខ និងប្រទានអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ដូចជា អង្ករ មុង ភួយ ក្រមា អាវ ខោ និងថវិកា ដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងអ្នកខ្វះខាតនៅតាមបណ្តាខេត្តនានា។ ព្រះរាជកិច្ចដ៏ថ្លៃថ្លានេះបង្ហាញពី ព្រះមេត្តាករុណាធម៌ដ៏ឧត្តុង្គឧត្តម របស់ព្រះអង្គចំពោះប្រជារាស្ត្រ និងជាគំរូដ៏ល្អសម្រាប់ការចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងសង្គម។ ចំណែកឯ អាគាររដ្ឋ ស្ថាប័នឯកជន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងលំនៅដ្ឋាននានា ត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាតដោយ ភ្លើងពណ៌ចម្រុះ រូបថតព្រះមហាក្សត្រ ទង់ជាតិកម្ពុជា និងទង់សាសនា។ ការតុបតែងលម្អទាំងនេះបានបង្កើតបរិយាកាសអបអរសាទរដ៏ផូរផង់នៅទូទាំងប្រទេស។ នៅតាមដងផ្លូវសំខាន់ៗ ពិសេសនៅរាជធានីភ្នំពេញ គេឃើញមានផ្ទាំងប៉ាណូ និងទង់ជាតិរាប់ពាន់ផ្ទាំងដែលបង្ហាញពីការគោរពដឹងគុណចំពោះព្រះអង្គ។ នៅរាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំមានការបាញ់កាំជ្រួចដ៏អស្ចារ្យនៅពេលយប់ ត្រង់មុខព្រះបរមរាជវាំងតាមបណ្តោយទន្លេមេគង្គ។ ដោយមានការបាញ់កាំជ្រួច ធ្វើឲ្យទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករឲ្យមកទស្សនា និងចូលរួមអបអរសាទរ។ រីឯ ថ្នាក់ដឹកនាំជាតិរួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បញ្ចេញសារថ្វាយព្រះពរដល់ព្រះមហាក្សត្រតាមរយៈបណ្តាញផ្សព្វផ្សាយនានាដូចជា ទូរទស្សន៍ វិទ្យុ កាសែត និងបណ្តាញសង្គមផ្សេងៗ។ ចំពោះ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋក៏បង្ហាញពីការគោរព និងការជូនពរតាមរយៈមធ្យោបាយរៀងៗខ្លួនផងដែរ។ ជាពិសេស នៅថ្ងៃទី ១៤ ឧសភា ត្រូវបានកំណត់ជា ថ្ងៃឈប់សម្រាកសាធារណៈនៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ប្រជាជនទូទៅ ពួកគេអាចចូលរួមអបអរសាទរបានតាមវិធីជាច្រើនដើម្បីបង្ហាញពីការគោរព និងដឹងគុណ។ ឯ មន្ត្រីរាជការ កម្មករ និងនិយោជិតទាំងអស់ទទួលបានការឈប់សម្រាកដើម្បីចូលរួមអបអរសាទរព្រះរាជពិធីនេះជាមួយក្រុមគ្រួសារ និងសហគមន៍។ រួមជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋជាច្រើនតុបតែងលម្អផ្ទះរបស់ពួកគេដោយដាក់រូបថតព្រះមហាក្សត្រ ភ្លើងពណ៌ ទង់ជាតិខ្មែរ និងទង់សាសនា។ ការធ្វើបែបនេះបង្ហាញពីទឹកចិត្តស្មោះស្ម័គ្រ និងភាពរីករាយក្នុងការចូលរួមអបអរសាទរ។ មួយវិញទៀត ប្រជាជនជាច្រើនចេញទៅទស្សនាទីតាំងសំខាន់ៗ ជាពិសេសនៅជុំវិញព្រះបរមរាជវាំង និងមាត់ទន្លេ។ ដើម្បីទៅចូលរួមទស្សនាការតុបតែងលម្អដ៏ស្រស់ស្អាត និងការបាញ់កាំជ្រួចនៅពេលយប់ផងដែរ។ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនា ពួកគេអាចទៅវត្តធ្វើបុណ្យទាន ប្រគេនចង្ហាន់ព្រះសង្ឃ និងបរិច្ចាគទាន។ ប្រជាពលរដ្ឋខ្មែរថែមទាំងបាន ឧទ្ទិសកុសលផលបុណ្យថ្វាយព្រះពរដល់ព្រះមហាក្សត្រឲ្យបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងព្រះជន្មាយុយឺនយូរទៀតផង។ ប្រជាជនមួយចំនួនខ្លះទៀត ក៏អាចចូលរួមសកម្មភាពសប្បុរសធម៌ផ្សេងៗ ដូចជាការបរិច្ចាគឈាម ការចែករំលែកអាហារ ឬផ្ដល់ជំនួយដល់អ្នកខ្វះខាត។ ការធ្វើសកម្មភាពទាំងអស់នេះ គឺដើម្បីឧទ្ទិសថ្វាយព្រះពរ និងបង្ហាញពីទឹកចិត្តសាមគ្គីគ្នាក្នុងថ្ងៃពិសេសនេះផងដែរ។ ទោះបីមិនមានពិធីធំដុំក៏ដោយ ប្រជាពលរដ្ឋតែងតែបង្ហាញការគោរពស្រឡាញ់ចំពោះព្រះមហាក្សត្រតាមរយៈការអបអរសាទរដោយក្តីសោមនស្សរីករាយ និងការប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់សាធារណៈ។ សរុបសេចក្ដីមក ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គឺជាថ្ងៃដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជាតិកម្ពុជា។ ពីធីបុណ្យនេះបង្ហាញពី ការរួបរួមគ្នា ភាពសុខដុមរមនា ការគោរពដ៏ខ្ពង់ខ្ពស់ និងការដឹងគុណ ចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណដើម្បីបុព្វហេតុជាតិ និងប្រជារាស្ត្រ។